ស៊ុបសាច់គោឆ្នាំងដីគឺជាស៊ុបមួយប្រភេទដែលងាយស្រួលចម្អិន និងមានគ្រឿងផ្សំដូចជា ឆ្អឹងគោ រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ផ្កាចន្ទន៍ ឈើអែម ជីវ៉ាន់ស៊ុយ ម្រេចគ្រាប់ អំបិល ស្ករ ទឹកត្រី ម្សៅស៊ុប ការ៉ុត ឆៃថាវ និងគ្រឿងសាតេ។ ចំណែកឯបន្លែបន្ថែមដែលគេបរិភោគជាមួយស៊ុបមានដូចជា ខ្ទឹមបំពង ស្លឹកខ្ទឹម ជីរណា ជីនាងវង ម្អម សាច់គោ ប្រហិត ពងមាន់ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃបូកគោ ត្រកួន ផ្សិតគ្រប់មុខ មី និងពពុះសណ្ដែក។ រីឯទឹកជ្រលក់ដែលគេនិយមញុំាជាមួយស៊ុបគោឆ្នាំងដីរួមមាន ទឹកតៅហ៊ូ ទឹកសៀង និងទឹកជ្រលក់ស៊ូគី។ វិធីធ្វើ ដំបូងគឺគេត្រូវត្រាំឆ្អឹងគោរយៈពេលមួយម៉ោងទៅពីរម៉ោងសិន ដើម្បីឱ្យឈាមគោចេញអស់ បាត់ក្លិនឆ្អាប និងធ្វើឱ្យទឹកស៊ុបថ្លា។ បន្ទាប់ពីត្រាំទឹករួច គេត្រូវយកឆ្អឹងគោទៅស្រុះទឹកក្ដៅរយៈពេលបួនទៅប្រាំនាទី ដើម្បីសម្អាតឈាម និងកម្ទេចកម្ទីផ្សេងៗដែលនៅជាប់ឆ្អឹងគោ រួចស្រង់យកមកលាងទឹកហើយទុកមួយអន្លើ។ បន្ទាប់មកទៀតត្រូវហាន់ជីវ៉ាន់ស៊ុយ ការ៉ុត ឆៃថាវ ជាដុំធំៗល្មម ហើយដំរំដេង គល់ស្លឹកគ្រៃ រួចកាត់វាជាកង់ៗ។ ក្រោយមកទៀត ពុះមើមខ្ទឹមបារាំងជាដុំៗ ដំខ្ទឹមស ខ្ទឹមក្រហម រួចយកគ្រឿងផ្សំទាំងអស់នេះទៅដុតជាមួយផ្កាចន្ទន៍ និងឈើអែម។ រួចហើយសិមដាក់ដាំទឹក កាលណាទឹកពុះត្រូវដាក់រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ផ្កាចន្ទន៍ ឈើអែម ស្លឹកក្រូចសើច និង ជីវ៉ាន់ស៊ុយចូល។ បន្ទាប់មកចាក់ឆ្អឹងគោដែលបានលាងរួចចូល រួចស្ងោរវាឱ្យផុយសិមដាក់ខ្ទឹមបារាំងចូល។ ពេលទឹកពុះដាក់ម្រេចគ្រាប់ ម្សៅស៊ុប ស្ករស ទឹកត្រី អំបិលចូលហើយបន្ថយភ្លើងបន្តិចរួចដាក់ ការ៉ុត និងឆៃថាវចូលរម្ងាស់ទុករយៈពេលមួយម៉ោង។ អំឡុងពេលរម្ងាស់ស៊ុបត្រូវឧស្សាហ៍ដួសយកពពុះនិងខ្លាញ់ដែលនៅខាងលើចេញឱ្យអស់ និងមិនត្រូវគ្របគម្របឆ្នាំងទេដើម្បីឱ្យទឹកស៊ុបថ្លាល្អ។ ក្រោយមកទៀត ត្រូវស្រង់បន្លែ និងគ្រឿងផ្សំចេញឱ្យអស់ដើម្បីកុំឱ្យវារលួយបែកក្នុងទឹកស៊ុប រួចបន្តរម្ងាស់រយៈពេលមួយម៉ោងទៀត។ បន្ទាប់ពីរម្ងាស់ស៊ុបហើយ ត្រូវដួសយកទឹកស៊ុបទៅដាក់ក្នុងឆ្នាំងដី រួចបន្ថែមគ្រឿងសាតេ ស្លឹកខ្ទឹម និងខ្ទឹមបំពង។ បន្ទាប់មកទៀតត្រូវយកសាច់គោដែលបានហាន់រួចទៅរៀបដាក់ចាន គោះពងមាន់លាយច្របល់ជាមួយសាច់ហើយទុកមួយអន្លើ។ ពេលទឹកស៊ុបពុះដាក់សាច់និងបន្លែចូលជាការស្រេច។